ខេត្តកំពង់ធំ គឺជាខេត្តមួយដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កន្លែងដើរលេងល្បីៗមួយចំនួននៅក្នុងខេត្តកំពង់ធំមានដូចជា ប្រាសាទសំបូរព្រៃគុក ភ្នំសន្ទុក ប្រាសាទគូហ៍នគរ ប្រាសាទអណ្ដែត សារមន្ទីរខេត្តកំពង់ធំ កសិដ្ឋានចិញ្ចឹមដង្កូវនាងសន្ទុក និងស្ទឹងសែន។ ប្រាសាទសំបូរព្រៃគុក គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតនៅខេត្តកំពង់ធំ និងជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរដែលត្រូវបានចុះក្នុងបញ្ជីនៅឆ្នាំ ២០១៧។ ប្រាសាទបុរាណនេះធ្លាប់ជារាជធានីបុរាណរបស់អាណាចក្រចេនឡា ឬហៅថា ឥសានបុរៈ ដែលត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៧ ដោយព្រះបាទឥសានវរ្ម័នទី១។ ប្រាសាទសំបូរព្រៃគុកមានក្រុមប្រាសាទធំៗចំនួនបីគឺ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្ដាល និងក្រុមប្រាសាទខាងត្បូង។ ក្រុមប្រាសាទខាងជើង ឬ ប្រាសាទសំបូរ នេះជាក្រុមប្រាសាទមួយដែលមានលក្ខណៈស្ថាបត្យកម្មពិសេស។ ក្រុមប្រាសាទកណ្ដាល ឬប្រាសាទតោ គឺជាក្រុមប្រាសាទដែលមានរូបចម្លាក់សត្វតោយ៉ាងធំនៅតាមច្រកចូលប្រាសាទ ដែលជាចំណុចពិសេសរបស់វា។ ក្រុមប្រាសាទខាងត្បូង ឬប្រាសាទយាយពន្ធ គឺជាក្រុមប្រាសាទដ៏មានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រនិងមានស្ថាបត្យកម្មគួរឲ្យចាប់អារម្មណ៍ផងដែរ។ ប្រាសាទទាំងបីក្រុមនេះឆ្លុះបញ្ចាំងពីភាពរុងរឿងនៃរាជធានីបុរាណឥសានបុរៈរបស់អាណាចក្រចេនឡា។ ក្រុមប្រាសាទនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួនដោយសាងសង់ពីឥដ្ឋ ព្រមទាំងមានការឆ្លាក់រូបចម្លាក់នៅលើប្រាសាទយ៉ាងល្អិតល្អន់ទៀតផង។ ប្រាសាទទាំងនេះឆ្លុះបញ្ចាំងពីស្ថាបត្យកម្មខ្មែរមុនសម័យអង្គរដែលមានរចនាបថប្លែក និងស្រស់ស្អាត។ តំបន់នេះត្រូវបានព័ទ្ធជុំវិញដោយព្រៃឈើធម្មជាតិដែលធ្វើឲ្យបរិយាកាសនៃការទស្សនាមានភាពស្ងប់ស្ងាត់ និងអំណោយផលសម្រាប់ការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ។ ភ្ញៀវទេសចរក៏អាចដើរកម្សាន្តដោយថ្មើរជើង ឬជិះកង់ជុំវិញបរិវេណប្រាសាទដ៏ធំធេងនេះផងដែរ។ ចំពោះភ្នំសន្ទុក គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនិងវប្បធម៌ដ៏ពេញនិយមមួយនៅខេត្តកំពង់ធំ ដែលផ្តល់ជូននូវភាពស្ងប់ស្ងាត់និងទស្សនីយភាពដ៏ត្រជាក់ភ្នែកដល់អ្នកមកលេងកំសាន្ដ។ ទីតាំងនេះមានសារៈសំខាន់ទាំងផ្នែកពុទ្ធសាសនានិងធម្មជាតិ។ នៅលើកំពូលភ្នំ អ្នកនឹងឃើញមានព្រះពុទ្ធបដិមាធំៗជាច្រើន ដែលឆ្លាក់យ៉ាងល្អិតល្អន់ជាប់នឹងផ្ទាំងថ្មធម្មជាតិនៃភ្នំ។ ក្នុងចំណោមនោះ មានទាំងព្រះពុទ្ធបដិមាចូលនិព្វាន និងបដិមាកំពុងអង្គុយ ដែលបង្ហាញពីជំនឿសាសនាដ៏ជ្រាលជ្រៅរបស់ប្រជាជនខ្មែរ។ ក្រៅពីព្រះពុទ្ធបដិមា ក៏មានវត្តអារាមនិងកន្លែងបូជាផ្សេងៗផងដែរ ដែលធ្វើឲ្យទីនេះក្លាយជាកន្លែងសក្ការបូជាដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទ។ ដើម្បីទៅដល់កំពូលភ្នំ ភ្ញៀវទេសចរអាចឡើងតាមរយៈកាំជណ្ដើរថ្មដែលមានចំនួនរាប់រយកាំ។ ទោះបីជាការឡើងនេះអាចនឹងហត់បន្តិច ប៉ុន្តែនៅពេលទៅដល់កំពូលភ្នំ អ្នកនឹងទទួលបានទិដ្ឋភាពដ៏ស្រស់ត្រកាលនៃវាលស្រែបៃតងលាតសន្ធឹងល្វឹងល្វើយ ភូមិឋានជុំវិញ និងព្រៃឈើដ៏ខៀវស្រងាត់។ ភ្នំសន្ទុកជាទីតាំងដ៏ល្អសម្រាប់ការគយគន់ថ្ងៃរះឬថ្ងៃលិចផងដែរ ដែលផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានដល់ភ្ញៀវទេសចរ។ ឯប្រាសាទគូហ៍នគរ គឺជាប្រាសាទបុរាណមួយដែលមានទីតាំងនៅក្បែរភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ។ ប្រាសាទនេះត្រូវបានកសាងឡើងពីថ្មបាយក្រៀមនៅចុងសតវត្សរ៍ទី១០ ឬដើមសតវត្សរ៍ទី១១ ក្នុងរចនាបថបាយ័ន ឬកោះកេរ្ដិ៍។ ប្រាសាទនេះជាសំណង់ទោលដែលមានកម្ពស់ខ្ពស់លយឡើងផុតពីដី និងមានទ្វារចូលនៅទិសខាងកើត។ លក្ខណៈពិសេសរបស់ប្រាសាទនេះ គឺផ្នែកខាងក្នុងរបស់វាមានល្អាងមួយដែលគេនិយមទៅគោរពបូជា។ ទីសក្ការៈនេះបានក្លាយជាកន្លែងបន់ស្រន់ដ៏ស័ក្តិសិទ្ធិសម្រាប់ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរមួយចំនួនផងដែរ។ ក្រៅពីនេះ នៅជុំវិញប្រាសាទក៏មានដើមឈើធំៗដែលផ្តល់នូវម្លប់ដ៏ត្រជាក់ស្រួល ដែលធ្វើឲ្យទីនេះជាកន្លែងដ៏សមរម្យសម្រាប់ការទស្សនានិងសម្រាកលម្ហែផងដែរ។ ប្រាសាទគូហ៍នគរមិនត្រឹមតែជាទីតាំងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលភ្ញៀវទេសចរអាចសិក្សាស្វែងយល់ពីជំនឿនិងវប្បធម៌ក្នុងស្រុកផងដែរ ព្រោះនៅតំបន់នោះមានប្រជាពលរដ្ឋទៅធ្វើការគោរពបូជាជាប្រចាំ។ ចំពោះប្រាសាទអណ្ដែតវិញ គឺជាប្រាសាទឥដ្ឋបុរាណមួយទៀតដែលមានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន។ ប្រាសាទនេះត្រូវបានសាងសង់ក្នុងសម័យចេនឡា ដែលមានលក្ខណៈស្រដៀងនឹងប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានសំបូរព្រៃគុកដែរ ទាំងរចនាបថស្ថាបត្យកម្មនិងសម្ភារៈសំណង់។ លក្ខណៈពិសេសរបស់ប្រាសាទអណ្ដែតគឺវាស្ថិតនៅលើទួលខ្ពស់មួយដែលធ្វើឲ្យមើលទៅដូចជាអណ្ដែតពីលើដីនៅពេលមានទឹកលិចជុំវិញក្នុងរដូវវស្សា។ ប្រាសាទនេះបង្ហាញពីស្នាដៃសិល្បៈនិងបច្ចេកទេសសាងសង់របស់ដូនតាខ្មែរនាសម័យបុរាណ ដែលនៅតែអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនារហូតមកដល់បច្ចុប្បន្ន។ ចំណែកឯសារមន្ទីរខេត្តកំពង់ធំ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ស្វែងយល់ស៊ីជម្រៅពីប្រវត្តិសាស្ត្រ សិល្បៈ និងវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តនេះ។ សារមន្ទីរនេះតាំងបង្ហាញនូវបណ្តុំបដិមាបុរាណ និងវត្ថុបុរាណផ្សេងៗជាច្រើនទៀតដែលបានរកឃើញពីតាមប្រាសាទនានាក្នុងខេត្តកំពង់ធំ ជាពិសេសពីតំបន់ប្រាសាទសំបូរព្រៃគុកដែលជាបេតិកភណ្ឌពិភពលោក។ ការទស្សនាសារមន្ទីរនេះនឹងជួយឲ្យអ្នកយល់កាន់តែច្បាស់ពីអតីតកាលដ៏រុងរឿងរបស់ខេត្ត និងអាណាចក្រខ្មែរបុរាណ។ ចំពោះវត្ថុដែលបានតាំងបង្ហាញនីមួយៗមានការសរសេរពន្យល់លម្អិតអំពីប្រវត្តិនិងសារៈសំខាន់របស់វា ដែលធ្វើឲ្យការទស្សនាកាន់តែមានអត្ថន័យ។ កសិដ្ឋានចិញ្ចឹមដង្កូវនាងសន្ទុក គឺជាកន្លែងមួយដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរដែលចង់ស្វែងយល់ពីដំណើរការនៃការចិញ្ចឹមដង្កូវនាងដើម្បីផលិតជាសូត្រខ្មែរផងដែរ។ នៅទីនេះ ភ្ញៀវទេសចរអាចមើលឃើញដោយផ្ទាល់ពីគ្រប់ដំណាក់កាលនៃការចិញ្ចឹមដង្កូវនាង ចាប់ពីការញាស់ចេញពីពង ការស៊ីស្លឹកមនរហូតដល់ការបង្កើតបានជាសំបុកដង្កូវនាង ។ លើសពីនេះ ភ្ញៀវទេសចរក៏អាចសិក្សាអំពីរបៀបប្រមូលសូត្រពីដង្កូវនាង និងការត្បាញសូត្រតាមបែបប្រពៃណីខ្មែរផងដែរ។ វាជាបទពិសោធន៍អប់រំមួយដែលបង្ហាញពីភាពប៉ិនប្រសប់នៃសិល្បៈហត្ថកម្មខ្មែរដ៏ចំណាស់ និងមានតម្លៃដែលបានបន្សល់ទុកតាំងពីដូនតា។ ចំណែកឯស្ទឹងសែន គឺជាដៃទន្លេដ៏សំខាន់មួយដែលហូរកាត់ទីរួមខេត្តកំពង់ធំ ព្រមទាំងបានផ្តល់នូវទេសភាពធម្មជាតិស្រស់ស្អាតនិងបរិយាកាសសម្រាប់ការលម្ហែកាយដ៏ល្អផងដែរ។ ការទស្សនាដងស្ទឹងសែន អាចជាសកម្មភាពដ៏រីករាយមួយ ជាពិសេសនៅពេលល្ងាចដែលមានខ្យល់អាកាសបរិសុទ្ធ និងថ្ងៃលិចដែលឆ្លុះលើផ្ទៃទឹកទៀតផង។ អ្នកទេសចរអាចជ្រើសរើសសកម្មភាពជាច្រើនដើម្បីកម្សាន្តនៅទីនោះ។ ការដើរលេងតាមមាត់ទន្លេនៃស្ទឹងសែននៅកំពង់ធំគឺជាសកម្មភាពដ៏រីករាយមួយផងដែរ។ ហើយផ្លូវមាត់ទន្លេមានសភាពស្ងប់ស្ងាត់ និងមានខ្យល់អាកាសបរិសុទ្ធល្អសម្រាប់ការដើរលំហែកាយឬហាត់ប្រាណទៀតផង។ ជាពិសេសនៅពេលល្ងាច ទេសភាពថ្ងៃលិចឆ្លុះលើផ្ទៃទឹកទន្លេនឹងធ្វើឲ្យអ្នកបាត់បង់អស់នូវភាពនឿយហត់។ ការជិះទូកកម្សាន្តតាមដងទន្លេស្ទឹងសែន គឺជាបទពិសោធន៍ដ៏ប្លែកមួយដែលអនុញ្ញាតឲ្យអ្នកអាចគយគន់ទេសភាពជុំវិញទីរួមខេត្តកំពង់ធំ។ តាមរយៈការជិះទូកនេះ អ្នកនឹងបានឃើញទស្សនីយភាពប្លែកៗនៃទីក្រុងដែលលាតសន្ធឹងតាមបណ្ដោយទន្លេ ព្រមទាំងភូមិឋាននានាដែលនៅតាមដងទន្លេផងដែរ។ ការជិះទូកនេះ វាជាឱកាសដ៏ល្អសម្រាប់សម្រាកលំហែអារម្មណ៍ជាមួយនឹងខ្យល់អាកាសបរិសុទ្ធនិងទេសភាពធម្មជាតិ។ នៅតាមបណ្ដោយមាត់ទន្លេស្ទឹងសែន មានភោជនីយដ្ឋានជាច្រើនដែលផ្តល់ជូននូវជម្រើសដ៏សម្បូរបែបសម្រាប់ការទទួលទានអាហារ។ អ្នកទេសចរក៏អាចអង្គុយលេងបណ្ដែតអារម្មណ៍យ៉ាងស្រស់ស្រាយ ខណៈកំពុងទទួលទានអាហារឆ្ងាញ់ៗក្នុងភោជនីយដ្ឋានផងដែរ។ ជាពិសេសនៅពេលល្ងាច ដែលបរិយាកាសកាន់តែរ៉ូមែនទិកក្រោមពន្លឺព្រះអាទិត្យដែលឆ្លុះនៅលើផ្ទៃទឹកទន្លេ។ ទន្លេស្ទឹងសែនមិនត្រឹមតែជាទីតាំងកម្សាន្តនោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តកំពង់ធំផងដែរ។